ក្រៅពីសម្លណាំយ៉ាក៏នៅមានសម្លមួយមុខទៀតដែលប្រជាជនកម្ពុជានិយមចូលចិត្តពិសាជាមួយនំបញ្ចុកដែរ នោះគឺសម្លប្រហើរ។ នំបញ្ចុកសម្លប្រហើរមានគ្រឿងផ្សំដូចជា ត្រីរ៉ស់ឬត្រីឆ្តោរ ខ្ទិះដូងដើមនិងខ្ទិះចុង សណ្តែកដីលីង ស្លឺកគ្រៃ រមៀត ខ្ជាយ ស្លឹកក្រូចសើច ខ្ទឹមស រំដេង ប្រហុក ម្សៅស៊ុប អំបិល ស្ករ។ ដើម្បីស្លសម្លប្រហើរដំបូងគេត្រូវ ធ្វើត្រីនិងលាងសម្អាតត្រីឱ្យស្អាត រួចបុក ស្លឺកគ្រៃ រមៀត ខ្ជាយ ស្លឹកក្រូចសើច ខ្ទឹមស រំដេងឱ្យម៉ដ្ឋទុកមួយអន្លើ។ បន្ទាប់មកគេត្រូវស្ងោរត្រីឱ្យឆ្អិន រួចបេះយកសាច់ត្រីទៅបុកលាយជាមួយគ្រឿងដែលបានបុកហើយនិងបន្ថែមសណ្តែកដីលីងចូលរួចបុកឱ្យសព្វចូលគ្នា។ បន្ទាប់មកទៀតចាក់ទឹកខ្ទិះចុងចូលរម្ងាស់ជាមួយទឹកស្ងោរត្រី រួចដាំឱ្យពុះហើយដាក់ប្រហុកចូល។ ពេលទឹកពុះដាក់សាច់ត្រីដែលបានបុកលាយជាមួយគ្រឿងរួចនោះចូល។ រួចបន្ថែម អំបិល ស្ករ ម្សៅស៊ុបនិងខ្ទិះដើមចូល រួចភ្លក្សយករសជាតិដែលអ្នកចង់បាន ហើយជាការស្រេច។ សម្រាប់បន្លែរបោយនំបញ្ចុកមានច្រើនប្រភេទទៅតាមចំណូលចិត្តរបស់អ្នកពិសា ប៉ុន្តែបន្លែដែលគេខ្វះមិនបានក្នុងការធ្វើរបោយនំបញ្ចុកនោះមានដូចជា ត្រសក់ ត្រយ៉ូងចេក សណ្តែកគួរ ផ្កាស្នោរ ផ្កាកំប្លោក ជី និងសណ្តែកបណ្តុះជាដើម។